ការសហការផលិតភាពយន្តជាមួយបងប្អូនខ្មែររស់នៅបរទេស ដូចជាសហរដ្ឋអាមេរិក បារាំង និងអូស្ត្រាលី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យភាពយន្តនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ភាពយន្តដែលកើតចេញពីកិច្ចសហការជាមួយខ្មែរបរទេស បាននាំមកនូវ ខ្លឹមសារចម្រុះ និងស៊ីជម្រៅ សម្រាប់វិស័យភាពយន្តកម្ពុជា។ ភាពយន្តទាំងនេះមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ តែវាក៏បានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពសំខាន់ៗនៃជីវិតប្រជាជនខ្មែរផងដែរ។ ភាពយន្តជាច្រើនបានផ្តោតលើ ជីវិតរបស់ជនជាតិខ្មែរនៅក្រៅប្រទេស។ ពួកគេបង្ហាញពីភាពប្រទាក់ក្រឡានៃការតស៊ូប្រចាំថ្ងៃរបស់ខ្មែរជំនាន់ទីមួយ និងទីពីរ ក្នុងការសម្របខ្លួនទៅនឹងបរិយាកាសថ្មី ភាសាថ្មី និងវប្បធម៌ផ្សេងៗ។ ទន្ទឹមនឹងនេះ ភាពយន្តទាំងនោះក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ឱ្យនៅគង់វង្ស ទោះបីជាពួកគេរស់នៅឆ្ងាយពីមាតុភូមិក៏ដោយ។ ទាំងនេះរួមមានការថែរក្សាប្រពៃណី ជំនឿ សាសនា និងភាសាខ្មែរនៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ លើសពីនេះ ភាពយន្តជាច្រើនក៏បាន រំលេចឡើងនូវអតីតកាលប្រវត្តិសាស្ត្ររបស់កម្ពុជា ផងដែរ។ ពួកគេបានផ្តល់នូវ ទស្សនៈស៊ីជម្រៅ ទៅលើព្រឹត្តិការណ៍សំខាន់ៗដែលបានជះឥទ្ធិពលដល់ប្រទេសជាតិ ដូចជាសម័យសង្គ្រាមស៊ីវិល របបប្រល័យពូជសាសន៍ខ្មែរក្រហម និងការកសាងប្រទេសឡើងវិញ។ តាមរយៈរឿងរ៉ាវផ្ទាល់ខ្លួន និងឯកសារប្រវត្តិសាស្ត្រ ភាពយន្តទាំងនេះបាន រំលឹកដល់ព្រឹត្តិការណ៍សំខាន់ៗ ដែលបានបន្សល់ទុកនូវស្លាកស្នាមជ្រៅក្នុងសង្គមខ្មែរ និងបានជួយឱ្យទស្សនិកជនយល់កាន់តែច្បាស់អំពីប្រភពនៃទុក្ខលំបាក និងការតស៊ូរបស់ប្រជាជនខ្មែរ។ ខ្លឹមសារដ៏សម្បូរបែបបែបនេះ មិនត្រឹមតែទាក់ទាញអារម្មណ៍ទស្សនិកជនខ្មែរនៅគ្រប់ទីកន្លែងនោះទេ ថែមទាំងផ្តល់នូវការយល់ដឹងកាន់តែច្បាស់អំពីកម្ពុជាទៅកាន់ពិភពលោកផងដែរ។ កិច្ចសហការជាមួយជនរួមជាតិខ្មែរដែលរស់នៅបរទេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់គុណភាពភាពយន្តខ្មែរ និង ផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក។ តាមរយៈការចូលរួមចំណែកពី អ្នកជំនាញដែលមានបទពិសោធន៍ មកពីបរទេស ក៏ដូចជាការប្រើប្រាស់ បច្ចេកវិទ្យាទំនើបៗ ភាពយន្តខ្មែរមានការវិវត្តន៍គួរឱ្យកត់សម្គាល់។ អ្នកជំនាញទាំងនោះបាននាំមកនូវចំណេះដឹងថ្មីៗ និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ដូចជាការថត ការកាត់ត ការរចនាសំឡេង និងការប្រើប្រាស់ឧបករណ៍ទំនើបៗ។ នេះបានធ្វើឱ្យ ប្រទេសខ្មែរអាចផលិតភាពយន្ត បានកាន់តែប្រសើរឡើងទាំងបច្ចេកទេស និង ខ្លឹមសាររឿង។ កិច្ចសហការទាំងអស់នោះធ្វើឲ្យគុណភាពរូបភាព សំឡេង និងការនិទានរឿង កាន់តែមានភាពទាក់ទាញ ប្រកបដោយស្តង់ដារអន្តរជាតិ ដែលធ្វើឱ្យទស្សនិកជនកាន់តែរីករាយក្នុងការទស្សនា។ ក្រៅពីការបង្កើនគុណភាព ការសហការនេះក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការ ផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិ។ ភាពយន្តទាំងនេះបានដើរតួជាស្ពានភ្ជាប់វប្បធម៌ខ្មែរ ទៅកាន់ទស្សនិកជនទូទាំងពិភពលោក។ តាមរយៈរឿងរ៉ាវដែលបានបង្ហាញ ភាពយន្តទាំងនោះបាន ជួយឱ្យពួកគេស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ ដ៏សម្បូរបែបរបស់កម្ពុជា រួមទាំងសម័យអង្គរ យុគសម័យសង្គ្រាម និងការស្ដារឡើងវិញ។ លើសពីនេះ វាក៏បង្ហាញពី ប្រពៃណី ដ៏ផូរផង់ ដូចជាពិធីបុណ្យប្រពៃណី របាំ និងសិល្បៈផ្សេងៗទៀតផង។ មិនតែប៉ុណ្ណោះ ភាពយន្តក៏បានឆ្លុះបញ្ចាំងពី របៀបរស់នៅរបស់ប្រជាជនកម្ពុជា បង្ហាញពីភាពអំណត់ ការតស៊ូ និងភាពវិជ្ជមានរបស់ពួកគេ។ កិច្ចសហការនេះមិនត្រឹមតែបានលើកកម្ពស់កម្រិតភាពយន្តខ្មែរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងធំធេងក្នុងការបង្ហាញអត្តសញ្ញាណវប្បធម៌ខ្មែរដ៏រឹងមាំទៅកាន់ពិភពលោកផងដែរ។ ជាក់ស្តែង ការសហការផលិតភាពយន្តជាមួយបងប្អូនខ្មែរនៅបរទេសបានធ្វើឱ្យ ភាពយន្តខ្មែររីកចម្រើនគួរឱ្យកត់សម្គាល់ ហើយអាច ទាក់ទាញទស្សនិកជនថ្មីៗ ទាំងក្នុងស្រុក និងក្រៅស្រុក។ ការរួមបញ្ចូលគ្នារវាងទស្សនៈ និងបទពិសោធន៍របស់ជនជាតិខ្មែរនៅបរទេសជាមួយទេពកោសល្យក្នុងស្រុក បានបង្កើតនូវស្នាដៃភាពយន្តដែលមានលក្ខណៈជាសកល។ ភាពយន្តទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីបទពិសោធន៍ដែលខ្មែរក្នុងស្រុកអាចយល់បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីទិដ្ឋភាពជីវិតខ្មែរនៅក្រៅប្រទេស ដែលអាចទាក់ទាញចំណាប់អារម្មណ៍ ជនបរទេស និងជនរួមជាតិខ្មែរជំនាន់ក្រោយ ដែលរស់នៅឆ្ងាយពីមាតុភូមិ។ តាមរយៈការបង្ហាញនូវរឿងរ៉ាវចម្រុះ និងប្រធានបទស៊ីជម្រៅ ភាពយន្តខ្មែរបានពង្រីកវិសាលភាពរបស់ខ្លួន ហើយអាចទៅដល់បេះដូងទស្សនិកជនកាន់តែទូលំទូលាយ។ តាមរយៈការនាំមកនូវទស្សនៈ និងបច្ចេកទេសថ្មីៗ ពីបរទេស ភាពយន្តខ្មែរបានក្លាយជា មធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ហាញពីសក្តានុពល និងការច្នៃប្រឌិតរបស់កម្ពុជាទៅកាន់ពិភពលោក។ ការប្រើប្រាស់បច្ចេកទេសផលិតកម្មទំនើបៗ វិធីសាស្រ្តនិទានរឿងប្លែកៗ និងប្រធានបទដែលមិនធ្លាប់មានពីមុនមក បានធ្វើឱ្យភាពយន្តខ្មែរមានភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ នេះមិនត្រឹមតែជួយលើកកម្ពស់កេរ្តិ៍ឈ្មោះវិស័យភាពយន្តកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាពរបស់កូនខ្មែរក្នុងការបង្កើតស្នាដៃសិល្បៈដែលមានគុណភាពខ្ពស់ទៀតផង។ ការសហការជាមួយខ្មែរនៅបរទេសបានដើរតួជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឱ្យភាពយន្តខ្មែរមានភាពល្បីល្បាញ ហើយអាចទាក់ទាញទស្សនិកជនកាន់តែច្រើនឡើង ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។ ក្រៅពីការលើកកម្ពស់គុណភាព និងការផ្សព្វផ្សាយវប្បធម៌ ការសហការផលិតភាពយន្តជាមួយបងប្អូនខ្មែររស់នៅបរទេស ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការ ពង្រឹងឧស្សាហកម្មភាពយន្តខ្មែរ ផងដែរ។ កិច្ចសហការផលិតភាពយន្តជាមួយបងប្អូនខ្មែរនៅបរទេសបានបើកទំព័រថ្មីមួយសម្រាប់ការ ផ្ទេរបទពិសោធន៍ និងចំណេះដឹង ដ៏មានតម្លៃ ដែលបានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យភាពយន្តកម្ពុជា។ អ្នកជំនាញខ្មែរនៅបរទេស គឺជាធនធានដ៏សំខាន់ដែលបានទទួលការបណ្តុះបណ្តាល និងមានបទពិសោធន៍ផ្ទាល់ក្នុងវិស័យភាពយន្តពីប្រទេសអភិវឌ្ឍន៍។ ពួកគេតែងតែនាំមកនូវ បច្ចេកទេសថ្មីៗ ដូចជាការប្រើប្រាស់ឧបករណ៍ថតទំនើបៗ កម្មវិធីកាត់តឌីជីថលចុងក្រោយគេ និងបច្ចេកទេសថតរូបភាពដែលមានគុណភាពខ្ពស់។ លើសពីនេះ ពួកគេក៏បានណែនាំ វិធីសាស្រ្តផលិតទំនើបៗ ក្នុងការគ្រប់គ្រងគម្រោង ការរៀបចំផែនការថត និងការធានាគុណភាពផលិតកម្ម។ ការចូលរួមរបស់ពួកគេក៏បាននាំមកនូវ ទស្សនៈច្នៃប្រឌិត ប្លែកៗ ដែលជួយជំរុញឱ្យអ្នកផលិតភាពយន្តខ្មែរក្នុងស្រុកហ៊ានសាកល្បងគំនិតថ្មីៗ និងបំបែកទម្លាប់ចាស់។ ការផ្លាស់ប្តូរចំណេះដឹងនេះបានជួយ ពង្រឹងសមត្ថភាពរបស់ក្រុមការងារខ្មែរក្នុងស្រុក នៅគ្រប់ផ្នែកទាំងអស់ក្នុងិស័យភាពយន្ត មិនថាជា ផ្នែកដឹកនាំ ឬ ផ្នែកសម្តែងទេ សុទ្ធតែ ត្រូវការភាពច្នៃប្រឌិត និងការយល់ដឹងពីចិត្តវិទ្យាតួអង្គ។ ចំណែកឯ ផ្នែកថតភាពយន្តវិញ ទាមទារជំនាញបច្ចេកទេសខ្ពស់ ផ្នែកកាត់ត ត្រូវការភាពប៉ិនប្រសប់ក្នុងការរៀបចំលំដាប់រឿង ផ្នែកសំឡេង ចាំបាច់ត្រូវតែមានគុណភាព។ និយាយរួមទៅ ផ្នែកដែលជាឆ្អឹងនៃផលិតកម្មភាពយន្ត សុទ្ធតែទទួលបានផលប្រយោជន៍ពីការផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាលទ្ធផល ការផ្លាស់ប្តូរចំណេះដឹងនេះបានធ្វើឱ្យគុណភាពផលិតកម្មភាពយន្តខ្មែរកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស និងខ្លឹមសារ ដែលធ្វើឱ្យភាពយន្តខ្មែរកាន់តែមានភាពប្រកួតប្រជែង និងទទួលបានការគាំទ្រពីទស្សនិកជនកាន់តែច្រើន។ កិច្ចសហការជាមួយជនជាតិខ្មែរដែលរស់នៅបរទេសបានបើកទ្វារយ៉ាងទូលាយសម្រាប់ ឱកាសក្នុងការចូលទីផ្សារអន្តរជាតិ សម្រាប់ឧស្សាហកម្មភាពយន្តកម្ពុជា។ តាមរយៈ បណ្តាញទំនាក់ទំនង និង បទពិសោធន៍ របស់ខ្មែរនៅបរទេស ដែលជារឿយៗមានទំនាក់ទំនងល្អជាមួយអ្នកជំនាញ និងស្ថាប័នភាពយន្តល្បីៗ ភាពយន្តខ្មែរមាន លទ្ធភាពកាន់តែច្រើនក្នុងការដាក់បង្ហាញនៅតាមមហោស្រពភាពយន្តល្បីៗជុំវិញពិភពលោក។ ការដែលភាពយន្តខ្មែរត្រូវបានចាក់បញ្ចាំងនៅមហោស្រពទាំងនេះ មិនត្រឹមតែជាការទទួលស្គាល់ពីគុណភាពភាពយន្តខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយដ៏សំខាន់សម្រាប់បង្ហាញស្នាដៃខ្មែរទៅកាន់ទស្សនិកជន និងអ្នកចែកចាយអន្តរជាតិផងដែរ។ ការបង្ហាញខ្លួននៅឆាកអន្តរជាតិនេះ មិនត្រឹមតែជួយឱ្យភាពយន្តខ្មែរទទួលបានការទទួលស្គាល់ជាអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ទាក់ទាញវិនិយោគិនបរទេសឱ្យមកចាប់អារម្មណ៍លើឧស្សាហកម្មភាពយន្តកម្ពុជា ទៀតផង។ នៅពេលដែលភាពយន្តខ្មែរទទួលបានពានរង្វាន់ ឬការសរសើរពីអន្តរជាតិ វានឹងបង្កើតទំនុកចិត្តដល់វិនិយោគិន ហើយជំរុញឱ្យពួកគេពិចារណាបោះទុនលើគម្រោងផលិតភាពយន្តនៅកម្ពុជា។ ជាលទ្ធផល ការទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ នេះនឹង ជួយពង្រីកទីផ្សារសម្រាប់ភាពយន្តខ្មែរ ឱ្យកាន់តែទូលំទូលាយ។ ភាពយន្តខ្មែរនឹងមិនត្រឹមតែចាក់បញ្ចាំងក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏អាចចែកចាយទៅកាន់ទីផ្សារអន្តរជាតិបាន ដែលជាការ បង្កើតប្រាក់ចំណូលកាន់តែច្រើនសម្រាប់វិស័យនេះ។ ប្រាក់ចំណូលទាំងនេះអាចយកទៅវិនិយោគបន្តដើម្បីផលិតភាពយន្តដែលមានគុណភាពខ្ពស់បន្ថែមទៀត ជំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងឧស្សាហកម្មភាពយន្តកម្ពុជាឱ្យកាន់តែរឹងមាំ។ ក្រៅពីគុណប្រយោជន៍នានាដែលបានរៀបរាប់ខាងលើ ការសហការផលិតភាពយន្តជាមួយបងប្អូនខ្មែរនៅបរទេសក៏បានរួមចំណែកយ៉ាងសំខាន់ដល់ ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យភាពយន្តកម្ពុជាផងដែរ។ គម្រោងសហការជាច្រើនតែងតែផ្តល់ឱកាសដល់និស្សិត ឬអ្នកចំណូលថ្មី ក្នុងវិស័យភាពយន្តឱ្យចូលរួមរៀនសូត្រ និងទទួលបាន បទពិសោធន៍ផ្ទាល់ពីអ្នកជំនាញ។ នេះមិនមែនត្រឹមតែជាការសិក្សាតាមទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការអនុវត្តជាក់ស្តែង ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ យុវជនជំនាន់ក្រោយអាចរៀនសូត្រពីរបៀបធ្វើការជាក្រុម ការដោះស្រាយបញ្ហាប្រឈមក្នុងការផលិត ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសទំនើបៗ ក៏ដូចជាការយល់ដឹងពីលំហូរការងារទាំងមូលនៃផលិតកម្មភាពយន្ត។ ការផ្តល់ឱកាសបែបនេះគឺជា ការវិនិយោគដ៏សំខាន់សម្រាប់អនាគតនៃឧស្សាហកម្មភាពយន្តខ្មែរ។ វាជួយធានាថា កម្ពុជានឹងមាន អ្នកជំនាញជំនាន់ក្រោយដែលមានសមត្ថភាពបន្តវេន។ ពួកគេនឹងក្លាយជាអ្នកដឹកនាំសម្តែង អ្នកថត អ្នកកាត់ត អ្នកនិពន្ធរឿង និងអ្នកជំនាញផ្សេងៗទៀត ដែលនឹងបន្តអភិវឌ្ឍន៍ និងលើកស្ទួយវិស័យភាពយន្តខ្មែរឱ្យកាន់តែរីកចម្រើនទៅមុខ។ តាមរយៈការផ្ទេរចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញជំនាន់មុន និងពីបរទេស វិស័យភាពយន្តខ្មែរនឹងមានធនធានមនុស្សគ្រប់គ្រាន់ និងប្រកបដោយគុណភាព ដើម្បីសម្រេចបាននូវស្នាដៃអស្ចារ្យជាច្រើនទៀតនាពេលអនាគត។ សរុបមក ការសហការផលិតភាពយន្តជាមួយបងប្អូនខ្មែររស់នៅបរទេស ពិតជាបានដើរតួនាទីជា កម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញ និងលើកស្ទួយវិស័យភាពយន្តកម្ពុជាឱ្យឈានទៅមុខ។ ការបង្ហាញពីជីវិតខ្មែរនៅបរទេស ការតស៊ូ សម្របខ្លួន និងការរក្សាអត្តសញ្ញាណវប្បធម៌ រួមទាំងការរំលេចអតីតកាលប្រវត្តិសាស្ត្រ បានធ្វើឱ្យភាពយន្តខ្មែរកាន់តែស៊ីជម្រៅ និងសម្បូរបែប។ ភាពយន្តទាំងនេះបានក្លាយជាស្ពានដ៏មានប្រសិទ្ធភាពមួយក្នុងការបង្ហាញពីប្រវត្តិសាស្ត្រ ប្រពៃណី និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជាទៅកាន់ទស្សនិកជនអន្តរជាតិ។ ការសហការបានបើកទ្វារឱ្យភាពយន្តខ្មែរដាក់បង្ហាញនៅតាមមហោស្រពភាពយន្តល្បីៗ និងទាក់ទាញវិនិយោគទន់ពីបរទេស ដែលជួយពង្រីកទីផ្សារ និងបង្កើនចំណូល។ ការផ្តល់ឱកាសដល់និស្សិត និងអ្នកចំណូលថ្មីឱ្យរៀនសូត្រផ្ទាល់ពីអ្នកជំនាញ គឺជាការវិនិយោគដ៏សំខាន់សម្រាប់ធានាថា កម្ពុជានឹងមានអ្នកជំនាញជំនាន់ក្រោយដែលមានសមត្ថភាពខ្ពស់បន្តវេន។ ទាំងអស់នេះបានធ្វើឱ្យវិស័យភាពយន្តកម្ពុជា រីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ហើយទទួលបាន ការទទួលស្គាល់ជាសាកល កាន់តែខ្លាំងឡើងៗ។ ការបន្តកិច្ចសហការបែបនេះនឹងបន្តជួយឱ្យភាពយន្តខ្មែរសម្រេចបាននូវស្នាដៃដ៏អស្ចារ្យជាច្រើនទៀតនាពេលអនាគត។